ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាឥទ្ធិពលខ្លាំងបំផុតមួយដែលជួយដុសខាត់អត្តសញ្ញាណយុវជនកម្ពុជាក្នុងសតវត្សរ៍ទី ២១។ វេទិកាអនឡាញដូចជា Facebook, TikTok, YouTube និង Instagram គឺជាកន្លែងដែលយុវជនកម្ពុជាទំនាក់ទំនង រៀន បង្កើត និងបញ្ចេញមតិជាប្រចាំថ្ងៃ។ ចាប់តាំងពីការចូលប្រើអ៊ីនធឺណិតបានពង្រីកយ៉ាងឆាប់រហ័សបន្ទាប់ពីឆ្នាំ 2015 ឥឡូវនេះយុវជនកម្ពុជាបានបង្កើតរបៀបថ្មីនៃការយល់ដឹងពីខ្លួនឯងតាមរយៈអន្តរកម្មតាមអ៊ីនធឺណិត។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននាំពួកគេឱ្យដើរទាន់និន្នាសកល គុណតម្លៃនៅទូទាំងពិភពលោក និងវប្បធម៌យុវជនអន្តរជាតិផងដែរ។ ជាលទ្ធផល អត្តសញ្ញាណយុវជនកម្ពុជាលែងទទួលឥទ្ធិពលតែពីគ្រួសារ សាលារៀន សាសនា និងប្រពៃណីសហគមន៍ទៀតហើយ។ ផ្ទុយទៅវិញ ឥឡូវនេះអត្តសញ្ញាណរបស់ពួកគេទទួលបានការដុសខាត់ពីអ្នកមានឥទ្ធិពលតាមបណ្តាញសង្គម តារាល្បីទូទាំងពិភពលោក គំរូលើអ៊ីនធឺណិត និងមាតិកាដែលកំពុងផ្ទុះ។ យុវជនកម្ពុជាជាច្រើនបង្កើតអត្តសញ្ញាណអនឡាញ ដែលខុសពីបុគ្គលិកលក្ខណៈខាងក្រៅរបស់ពួកគេ។ នៅលើ Facebook ពួកគេអាចបង្ហាញពីអត្តសញ្ញាណដោយមានការគោរព ចំពោះក្រុមគ្រួសារ និងមនុស្សចាស់។ ទន្ទឹមនឹងនេះ នៅលើ TikTok ពួកគេអាចបង្ហាញពីភាពលេងសើច កំប្លែង ឬលក្ខណៈធម្មជាតិរបស់យុវវ័យ។ អត្តសញ្ញាណអនឡាញរបស់ពួកគេច្រើនតែអាចបត់បែនបាន ផ្លាស់ប្តូរទៅតាមនិន្នាការ ការរំពឹងទុកពីមិត្តភ័ក្តិ និងការយល់ព្រមពីសង្គម។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាកន្លែងសម្រាប់យុវជនកម្ពុជាក្នុងការកសាងទំនុកចិត្ត។ ក្មេងជំទង់ជាច្រើនទទួលបានភាពរីករាយផ្លូវចិត្តតាមរយៈ ការចុច ឡាច ស៊ែរ និងមតិវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ នេះក៏អាចបង្កើតការថប់បារម្ភផងដែរ នៅពេលដែលច្បាប់នៃការចូលរួម និងបញ្ចេញមតិតាមប្រព័ន្ធអនឡាញនៅមានកម្រិតទាប។ យុវជនខ្លះចាប់ផ្តើមប្រៀបធៀបរូបរាង ភាពជោគជ័យ ឬទ្រព្យសម្បត្តិរបស់ពួកគេជាមួយអ្នកដទៃតាមអ៊ីនធឺណិត។ ការប្រៀបធៀបនេះអាចជះឥទ្ធិពលលើការគោរពឱ្យតម្លៃខ្លួនឯង និងការដាក់ការរំពឹងទុកលើខ្លួនផ្ទាល់របស់យុវជន។ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏នាំយុវជនកម្ពុជាឱ្យស្គាល់នូវស្ទីលថ្មីៗ និន្នាការម៉ូដ និងស្តង់ដារនៃភាពស្រស់ស្អាតផងដែរ។ វប្បធម៌កូរ៉េ តន្ត្រីសម័យទំនើបរបស់អាមេរិក មានឥទ្ធិពលជាពិសេស។ ជាលទ្ធផល យុវជនកម្ពុជាជាច្រើនបានធ្វើម៉ូដសក់តាមតារា K-pop ស្លៀកសម្លៀកបំពាក់ និងប្រើទម្លាប់ថែរក្សាសម្រស់របស់កូរ៉េផងដែរ។ សម្រាប់ក្មេងប្រុស ឬ យុវជន ការយកស្ទីលតាមតារាកូរ៉េបានក្លាយជាការពេញនិយមសម្រាប់ការបង្ហាញពីខ្លួនឯង និងអត្តសញ្ញាណ។ សម្រាប់ក្មេងស្រី ឬ យុវនារី ការប្រើ Photoshop និងនិន្នាការតុបតែងមុខមានឥទ្ធិពលលើរបៀបដែលពួកគេចង់បង្ហាញខ្លួនឯង។ អត្តសញ្ញាណភាសាក៏កំពុងផ្លាស់ប្តូរនៅក្រោមឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ យុវជនកម្ពុជាបានលាយភាសាខ្មែរជាមួយពាក្យអង់គ្លេសកាន់តែច្រើនឡើងក្នុងការសន្ទនាប្រចាំថ្ងៃ។ យុវជនខ្លះផុសលើបណ្តាញសង្គមជាភាសាអង់គ្លេស ដើម្បីបង្ហាញពីភាពទាន់សម័យ និង ការអប់រំរបស់ពួកគេ។ ការផ្លាស់ប្តូរភាសានេះតំណាងឱ្យការចង់ផ្សាភ្ជាប់ជាមួយវប្បធម៌ពិភពលោក។ វាក៏បង្ហាញពីរបៀបដែលរូបភាព និងអត្តសញ្ញាណផ្ទាល់ខ្លួនត្រូវបានភ្ជាប់ជាមួយភាសាតាមអ៊ីនធឺណិតផងដែរ។ លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមជំរុញឲ្យមានភាពច្នៃប្រឌិតក្នុងចំណោមយុវជនកម្ពុជា។ យុវជនកម្ពុជាជាច្រើនកំពុងផលិតវីដេអូ vlogs វីដេអូកំប្លែងខ្លី មាតិការៀបរាប់ពីអាហារ និងការធ្វើដំណើរជាដើម។ សកម្មភាពច្នៃប្រឌិតទាំងនេះជួយឱ្យយុវជនមានអារម្មណ៍ថាពួកគេមានទេពកោសល្យ និងជំនាញ។ អ្នកខ្លះថែមទាំងរកប្រាក់ចំណូលតាមរយៈការបង្កើតមាតិកាទៀតផង ជាហេតុដែលផ្លាស់ប្តូររបៀបដែលពួកគេស្រមៃមើលអាជីពនាពេលអនាគតរបស់ពួកគេ។ ឥឡូវនេះ យុវជនកម្ពុជាកំណត់អត្តសញ្ញាណខ្លួនឯងមិនត្រឹមតែជាសិស្សប៉ុណ្ណោះទេ តែថែមទាំងជាអ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពល និងម្ចាស់អាជីវកម្មខ្នាតតូចផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានឥទ្ធិពលលើអាកប្បកិរិយារបស់យុវជនចំពោះបញ្ហាសង្គមផងដែរ។ យុវជនជាច្រើនបានសិក្សាអំពីសមភាពយេនឌ័រ ការការពារបរិស្ថាន និងសុខភាពផ្លូវចិត្តតាមរយៈយុទ្ធនាការអនឡាញ។ ការពិភាក្សាទាំងនេះជួយកំណត់គុណតម្លៃ និងទម្រង់ថ្មីនៃការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនោះគឺយុវជន។ យុវជនកម្ពុជាយកចិត្តទុកដាក់កាន់តែខ្លាំងឡើងអំពីសិទ្ធិផ្ទាល់ខ្លួន សេរីភាពនៃការបញ្ចេញមតិ និងទំនួលខុសត្រូវសង្គម។ ឥឡូវនេះ អត្តសញ្ញាណរបស់ពួកគេនេះឆ្លុះបញ្ចាំងទាំងតម្លៃប្រពៃណីខ្មែរ និងគំនិតបែបសកលសម័យទំនើប។ ទន្ទឹមនឹងនេះ ក៏មានភាពតានតឹងផ្នែកវប្បធម៌ដែរ។ ពេលខ្លះមនុស្សជំនាន់មុនៗ ខ្លាចថាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងរុញច្រានយុវជនឱ្យឃ្លាតឆ្ងាយពីប្រពៃណី។ ដោយខ្លះបារម្ភថាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យបាត់បង់ការគោរពចំពោះឋានានុក្រមគ្រួសារ និងតម្លៃអភិរក្សរបស់ខ្មែរ។ យុវជនខ្លួនឯងត្រូវតែរក្សាតុល្យភាពរវាងឥទ្ធិពលសម័យទំនើបជាមួយនឹងអត្តសញ្ញាណវប្បធម៌។ យុវជនជាច្រើននៅតែមានមោទនភាពក្នុងនាមជាខ្មែរ ខណៈពេលដែលបន្តចូលរួមក្នុងវប្បធម៌ឌីជីថលសកល។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្កើតអត្តសញ្ញាណទ្វេសម្រាប់យុវជនកម្ពុជា។ ពួកគេជាកូនខ្មែរ កាន់តាមប្រពៃណី មានភាពទំនើប មានលក្ខណៈសកល ព្រមទាំងដើរតាមវិវឌ្ឍនៃឌីជីថលក្នុងពេលតែមួយ។ សរុប ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រឹមតែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីមួយដ៏មានឥទ្ធិពលដែលបង្ហាញពីរបៀបដែលយុវជនកម្ពុជាមើលឃើញខ្លួនឯង និងពិភពលោក។